ការទទួលទានអាហាររួមគ្នា គឺជា «ចំណុចស្នូល» នៃទំនាក់ទំនងយូរអង្វែងក្នុងសង្គមខ្មែរ។ វាលើសពីការបំពេញក្រពះ ប៉ុន្តែវាគឺជាការចំណាយពេលវេលាដ៏វិសុទ្ធដើម្បីពង្រឹងចំណងមេត្រីភាព និងការយល់ចិត្តគ្នា។ នៅក្នុងពេលវេលាណាត់ជួប ការជ្រើសរើសហាងអាហារដែលមានបរិយាកាសស្ងប់ស្ងាត់ និងសោភ័ណភាពស្រស់ស្អាត គឺជាការចាប់ផ្ដើមដ៏ល្អបំផុតដើម្បីបើកចិត្តសន្ទនាគ្នា។ ការដែលបុរសចេះសួរនាំ និងកក់ទុកតុអាហារជាមុនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ បង្ហាញពីភាពចាស់ទុំ និងការផ្ដល់តម្លៃខ្ពស់បំផុតចំពោះការណាត់ជួបនោះ។ សកម្មភាពនៃការហុចបញ្ជីមុខម្ហូប ឱ្យដៃគូជ្រើសរើសមុន គឺជាកាយវិការដ៏សុភាពរាបសារដែលបង្ហាញពីការយល់ចិត្ត និងការផ្ដល់អាទិភាពដល់អ្នកម្ខាងទៀត ការដែលដៃគូចងចាំថាអ្នកមិនចូលចិត្តញ៉ាំបន្លែប្រភេទណា ឬចូលចិត្តផឹកភេសជ្ជៈអ្វី ធ្វើឱ្យការណាត់ជួបនោះក្លាយជាពេលវេលាដ៏ពិសេស និងមានន័យ។ ការពិភាក្សាគ្នាអំពីរសជាតិម្ហូបខ្មែរ ឬម្ហូបបរទេសដែលកំពុងញ៉ាំ គឺជាវិធីដ៏ងាយស្រួលដើម្បីបំបែកភាពអៀនខ្មាស និងបង្កើតប្រធានបទសន្ទនាដ៏រីករាយ។ ការដែលដៃគូចេះរៀបចំស្លាបព្រា និងសមឱ្យបានស្អាតបាតមុនពេលអាហារមកដល់ បង្ហាញពីភាពហ្មត់ចត់ និងការចេះគិតគូរដល់រឿងតូចតាច។ ក្នុងបរិបទណាត់ជួប ការសរសើរអំពីស្ទីលនៃការតុបតែងខ្លួនរបស់ដៃគូនៅពេលអង្គុយទល់មុខគ្នាលើតុអាហារ ជួយបង្កើនភាពជឿជាក់ និងក្ដីរំភើប។ ការកុម្មង់អាហារដែលដៃគូចូលចិត្តទុកជាការភ្ញាក់ផ្អើល គឺជាវិធីដ៏រ៉ូមែនទិកដើម្បីបញ្ជាក់ថា «ខ្ញុំតែងតែគិតដល់អ្នកជានិច្ច»។ ការដែលយើងអាចអង្គុយញ៉ាំបាយជាមួយគ្នាបានយ៉ាងយូរដោយមិនមានអារម្មណ៍ធុញទ្រាន់ បង្ហាញថាអ្នកទាំងពីរពិតជាមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំង។ ការចែករំលែកម្ហូបញ៉ាំរួមគ្នា ជាជាងការញ៉ាំម្នាក់ឯង បង្កើតបានជាបរិយាកាសស្និទ្ធស្នាល និងភាពគ្មានរបាំងរវាងមនុស្សពីរនាក់។ កាយវិការនៃការដួសចំណែកដែលឆ្ងាញ់បំផុតឱ្យទៅដៃគូភ្លក់ គឺជាភាសាស្នេហាដ៏សាមញ្ញដែលបង្ហាញពីការលះបង់ និងសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ ការដែលដៃគូជួយហាន់ ឬបកសំបកគ្រឿងសមុទ្រឱ្យក្នុងពេលណាត់ជួប គឺជាចំណុចដ៏គួរឱ្យទាក់ទាញដែលធ្វើឱ្យភាគីម្ខាងទៀតមានអារម្មណ៍ថាកក់ក្ដៅ។ ការសាកល្បងញ៉ាំអាហារនៅតាមហាងតូចៗតាមចិញ្ចើមផ្លូវដែលមានរសជាតិឆ្ងាញ់ បង្ហាញពីភាពសាមញ្ញ និងភាពរស់រវើកនៃជីវិតណាត់ជួបបែបយុវវ័យ។ ការញ៉ាំបង្អែមម្នាក់មួយម៉ាត់ចេញពីចានតែមួយ គឺជាកម្រិតខ្ពស់នៃមនោសញ្ចេតនាដែលជួយឱ្យអ្នកទាំងពីរកាន់តែមានអារម្មណ៍ជិតស្និទ្ធនឹងគ្នា។ ការដែលយើងអាចសើចសប្បាយ និងនិយាយរឿងកំប្លែងបានយ៉ាងរលូនលើតុអាហារ បង្ហាញពីការទុកចិត្ត និងភាពសុខស្រួលជាមួយគ្នា។ ការថតរូបអាហារ ឬរូបភាពគូស្អាតៗក្នុងហាងអាហារ គឺជាការរក្សាទុកនូវរាល់វិនាទីដ៏ផ្អែមល្ហែមដែលបានឆ្លងកាត់ជាមួយគ្នា។ ការចំណាយពេលយូរៗដើម្បីគ្រាន់តែស្ដាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមកក្រោយពេលបាយរួច គឺជាការវិនិយោគពេលវេលាដ៏មានតម្លៃបំផុត។ ការសម្រេចចិត្តជ្រើសរើសហាងអាហារថ្មីៗដើម្បីទៅសាកល្បងជារៀងរាល់សប្ដាហ៍ ជួយឱ្យទំនាក់ទំនងរបស់អ្នកទាំងពីរតែងតែមានភាពរំភើប និងរស់រវើក។ សូម្បីតែការញ៉ាំអាហារដ៏សាមញ្ញបំផុត ក៏អាចក្លាយជាអាហារដែលឆ្ងាញ់បំផុតដែរ ប្រសិនបើវបានញ៉ាំជាមួយមនុស្សដែលយើងស្រឡាញ់។ ការសង្កេតមើលរបៀបដែលដៃគូប្រព្រឹត្តចំពោះបុគ្គលិកបម្រើអាហារ ជួយឱ្យយើងអាចដឹងពីគុណធម៌ និងចរិតលក្ខណៈពិតប្រាកដរបស់គេ។ ការដែលដៃគូមិនប្រើទូរស័ព្ទសោះក្នុងពេលញ៉ាំអាហារជាមួយយើង បង្ហាញថាគេពិតជាផ្ដល់តម្លៃដល់វត្តមានរបស់យើងនៅចំពោះមុខគេ។ ការពិភាក្សាអំពីមុខម្ហូបដែលចង់ញ៉ាំនៅពេលក្រោយ បង្ហាញពីបំណងចង់បន្តការណាត់ជួប និងចង់សាងអនាគតជាមួយគ្នា។ ការដែលយើងអាចនិយាយអំពីបញ្ហាដែលមិនសប្បាយចិត្តបានយ៉ាងត្រង់ទៅត្រង់មកលើតុអាហារ បង្ហាញពីភាពចាស់ទុំក្នុងទំនាក់ទំនង។ ការជូនកាដូតូចតាច ឬផ្កាមួយទងបន្ទាប់ពីញ៉ាំអាហាររួច គឺជាការបញ្ចប់ការណាត់ជួបដ៏ល្អឥតខ្ចោះដែលធ្វើឱ្យដៃគូនឹកឃើញមិនភ្លេច។ រាល់ការសន្ទនាគ្នាលើតុអាហារ គឺជាស្ពានចម្លងអារម្មណ៍ដែលធ្វើឱ្យយើងកាន់តែយល់ចិត្តគ្នាដោយមិនដឹងខ្លួន។ ការដែលដៃគូចេះសរសើរថាម្ហូបនេះឆ្ងាញ់ដោយសារបានញ៉ាំជាមួយយើង គឺជាពាក្យសម្ដីដ៏ផ្អែមល្ហែមដែលជួយពង្រឹងកម្លាំងចិត្ត។ ការរក្សាភាពផ្អែមល្ហែមតាមរយៈការណាត់ជួបញ៉ាំអាហាររួមគ្នា ជួយការពារទំនាក់ទំនងកុំឱ្យឆាប់សាបរលាបតាមពេលវេលា។ ភាពរីករាយដែលទទួលបានពីការញ៉ាំអាហារជាមួយគ្នា គឺជាថាមពលវិជ្ជមានដែលជួយឱ្យអ្នកទាំងពីរមានស្មារតីល្អក្នុងការតស៊ូនឹងការងារ។ គ្មានអ្វីអស្ចារ្យជាងការដឹងថាមានមនុស្សម្នាក់ដែលតែងតែចង់ចំណាយពេលញ៉ាំអាហារ និងស្ដាប់រឿងរ៉ាវរបស់យើងជានិច្ចឡើយ។ ការដែលដៃគូសង្កេតឃើញថាទឹកក្នុងកែវរបស់អ្នកជិតអស់ ហើយប្រញាប់ចាក់បំពេញឱ្យដោយមិនចាំបាច់ប្រាប់ គឺជាកាយវិការដែលបង្ហាញពីការយកចិត្តទុកដាក់បំផុត។ នៅក្នុងសង្គមខ្មែរ ការណាត់គ្នាញ៉ាំ "បុកល្ហុង" ឬ "ប្រហិតត្រី" នៅតាមហាងបែបយុវវ័យ បង្កើតបានជាភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលបែបសាមញ្ញ។ ការដែលដៃគូចេះសួរនាំពីរសជាតិម្ហូបថា "តើវាហឹរពេកសម្រាប់អូន/បងទេ?" បង្ហាញពីភាពទន់ភ្លន់ និងការបារម្ភពីសុខុមាលភាពរបស់គ្នា។ ការសាកល្បងញ៉ាំបង្អែមខ្មែរដែលមានពណ៌ចម្រុះ និងរសជាតិប្លែកៗជាមួយគ្នា គឺជាការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់គ្នាទៅវិញទៅមក។ រាល់ពេលដែលយើងកម្ម៉ង់អាហារច្រើនមុខមកចែកគ្នាភ្លក់ វាបង្ហាញពីការបើកចិត្ត និងការចង់ចែករំលែកបទពិសោធន៍ថ្មីៗជាមួយគ្នា។ ការដែលបុរសចេះហុចក្រដាសជូតមាត់ឱ្យនារីភ្លាមៗនៅពេលឃើញមានប្រឡាក់ គឺជាចំណុចតូចតាចតែអាចធ្វើឱ្យនារីរំភើបចិត្តយ៉ាងខ្លាំង។ ការអង្គុយញ៉ាំ "នំបុ័ងប៉ាតេ" ឬ "កាហ្វេទឹកដោះគោ" បណ្ដើរ និងមើលទិដ្ឋភាពទីក្រុងភ្នំពេញបណ្ដើរ គឺជាការណាត់ជួបដ៏រ៉ូមែនទិកបែបសម័យថ្មី។ ការសម្រេចចិត្តជ្រើសរើសហាងអាហារតាមរយៈការពិភាក្សាគ្នា បង្ហាញពីសមត្ថភាពក្នុងការសម្របសម្រួល និងការផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក។ ការដែលដៃគូមិនត្រឹមតែញ៉ាំអាហាររបស់ខ្លួនឯង ប៉ុន្តែថែមទាំងចេះជួយរៀបចំចំណែកអាហារឱ្យយើងផងនោះ បង្ហាញពីចរិតលក្ខណៈដ៏កក់ក្ដៅ។ ការចងចាំនូវហាងអាហារដំបូងដែលអ្នកទាំងពីរបានជួបគ្នា គឺជាការរក្សាទុកនូវឫសគល់នៃស្នេហាឱ្យកាន់តែរឹងមាំ។ ការដែលដៃគូចេះរៀបចំអាហារបែប Picnic ទៅញ៉ាំនៅតាមសួនច្បារសាធារណៈ បង្ហាញពីភាពច្នៃប្រឌិត និងការចង់បានបរិយាកាសថ្មីៗ។ ការញ៉ាំ "ការ៉េម" ឬ "ទឹកកកឈូស" បណ្ដើរ និងដើរលេងបណ្ដើរ ជួយឱ្យការសន្ទនាកាន់តែមានភាពរស់រវើក និងមិនសូវមានសម្ពាធ។ ការដែលដៃគូហ៊ានសាកល្បងញ៉ាំម្ហូបដែលគេមិនធ្លាប់ញ៉ាំពីមុនមក គ្រាន់តែដោយសារយើងចូលចិត្ត វាគឺជាការលះបង់ដ៏គួរឱ្យស្រឡាញ់។ ការពិភាក្សាអំពីអាហារដែលម្ដាយយើងធ្លាប់ធ្វើឱ្យញ៉ាំនៅផ្ទះ ជួយឱ្យយើងកាន់តែដឹងពីប្រវត្តិ និងជីវិតគ្រួសាររបស់គ្នាទៅវិញទៅមក។ ការដែលយើងអាចសើចដាក់គ្នាបាននៅពេលដែលញ៉ាំបង្អែមប្រឡាក់មាត់ បង្ហាញថាទំនាក់ទំនងនេះបានឈានដល់កម្រិតនៃភាពស្និទ្ធស្នាលពិតប្រាកដ។ ការដឹងថាដៃគូចូលចិត្ត "ចេកចៀន" ឬ "នំកង" ហើយទិញផ្ញើឱ្យនៅពេលជួបគ្នា គឺជាទង្វើដ៏ផ្អែមល្ហែមបំផុត។ ការញ៉ាំអាហាររួមគ្នាជួយឱ្យយើងយល់ពីអាកប្បកិរិយារបស់ដៃគូក្នុងស្ថានភាពផ្សេងៗ ដែលជាគ្រឹះនៃទំនាក់ទំនងយូរអង្វែង។ ការសរសើរអំពីចំណេះដឹងខាងអាហាររបស់ដៃគូ ធ្វើឱ្យគេមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ និងមានមោទនភាពក្នុងភ្នែករបស់អ្នក។ រាល់ដំណក់ទឹកផ្លែឈើ ឬចំណិតបង្អែមដែលយើងបានចែកគ្នា គឺជាសក្ខីភាពនៃភាពរីកចម្រើននៃមនោសញ្ចេតនា។ ការដែលបុរសចេះកាន់កាបូបឱ្យនារីក្នុងពេលដើរទៅរកហាងអាហារ បង្ហាញពីភាពជាបុរសដែលចេះថែទាំយ៉ាងល្អ។ ការញ៉ាំអាហារពេលល្ងាចបណ្ដើរ និងស្ដាប់តន្ត្រីតិចៗបណ្ដើរ ជួយឱ្យអារម្មណ៍កាន់តែស្រស់ស្រាយ និងងាយស្រួលនិយាយរឿងក្នុងចិត្ត។ ការដែលដៃគូចេះសួរនាំពីអារម្មណ៍របស់យើងចំពោះអាហារមួយពេលនោះ បង្ហាញថាគេពិតជាចង់ឱ្យយើងមានក្ដីសុខបំផុត។ ការសន្យាថានឹងនាំគ្នាទៅញ៉ាំហាងដែលឆ្ងាញ់ជាងនេះនៅសប្ដាហ៍ក្រោយ បង្កើតបានជាក្តីសង្ឃឹម និងការរង់ចាំដ៏មានន័យ។ ការដែលយើងអាចចែករំលែកអាហារដែលនៅសល់ក្នុងចានដោយមិនរើសអើង បង្ហាញថាអ្នកទាំងពីរបានក្លាយជាចំណែកមួយនៃជីវិតគ្នាទៅវិញទៅមក។ រាល់ពាក្យសរសើរ "ថ្ងៃនេះញ៉ាំបាយជាមួយអ្នកសប្បាយចិត្តណាស់" គឺជាកម្លាំងចិត្តដែលធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ។ ការចែករំលែកអាហារ និងបង្អែម គឺជាការកសាងស្ពាននៃសេចក្ដីស្រឡាញ់ដែលពោរពេញដោយភាពផ្អែមល្ហែម និងការយល់ចិត្ត។